មនុស្សយើងម្នាក់ៗដែលបានកើតមកលើលោកយើងនេះ គ្រប់ជីវិតទាំងអស់សុទ្ធតែត្រូវការ ការសិក្សារៀនសូត្រ។ ការសិក្សាជាគន្លងដ៏សំខាន់សម្រាប់ជីវិតមនុស្ស វាជាមធ្យោបាយមួយដែលជួយឲ្យយើងទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ យើងសង្កេតឃើញថាការសិក្សាមិនមែនមានតែសម្រាប់នៅក្នុងថ្នាក់រៀននោះទេ។ នៅក្នុងថ្នាក់រៀនកម្មវិធីសិក្សាបានផ្តល់ឲ្យយើងរៀននូវវិជ្ជាជីវៈ ទ្រឹស្តី និងវប្បធម៌ផ្សេងៗពីលោកគ្រូអ្នកគ្រូ។ ខណៈដែលកម្មវិធីក្រៅម៉ោងសិក្សា ក៏បានជួយឲ្យយើងសិក្សាស្វែងយល់អំពីសង្គម ការរស់នៅ និងអ្វីៗជាច្រើនទៀត។ ការសិក្សាអំពី សិល្បៈ គឺជាការបញ្ចេញនូវការច្នៃប្រឌិត និងការបង្ហាញអារម្មណ៍តាមរយៈមធ្យោបាយផ្សេងៗ ដូចជាការគូរគំនូរ ការរាំ ការឆ្លាក់ ការលេងតន្ត្រី ឬការសម្ដែង ជាដើម។ យើងក៏អាចរៀនតាមរយៈការបង្រៀនតាមសកម្មភាពជាក់ស្តែងដូចជា ការលេងល្បែង ការបង្ហាញគំនិត និងការអនុវត្តបច្ចេកទេសគូរគំនូរផ្សេងៗ។ ទន្ទឹមនឹងនោះ ការសិក្សាអំពីសិល្បៈចម្រៀង គឺជាសិល្បៈមួយដែលមនុស្សប្រើសម្លេង ដើម្បីបង្ហាញអារម្មណ៍ ការច្នៃប្រឌិត ឬបញ្ជាក់អត្ថន័យជាស្នាដៃតន្ត្រី។ សិល្បៈផ្នែកខាងរាំ គឺជាចលនារូបកាយតាមចង្វាក់ភ្លេង ដើម្បីបញ្ចេញអារម្មណ៍ ប្រពៃណី ឬស្នាដៃច្នៃប្រឌិត។ វាជារបៀបបង្ហាញពីសិល្បៈតាមរយៈចលនាដែលបានផ្តល់ជាលំនាំ និងមានអត្ថន័យ។ ចំពោះ ការរៀនភាសាក៏ជាផ្នែកមួយនៃការប្រាស្រ័យទាក់ទង ហើយវាជាជំនាញមួយដែលអនុញ្ញាតឲ្យយើងអាចផ្លាស់ប្ដូរគំនិត ព័ត៌មាន និងអារម្មណ៍ជាមួយមនុស្សដទៃបានយ៉ាងរលូន។។ ភាសាក៏អាចជាមធ្យោបាយសម្រាប់បង្ហាញសិល្បៈផ្សេងៗដូចជា ការសរសេរ បទភ្លេង កំណាព្យកាបឃ្លោង និងរឿងខ្លីៗ។ ចំណែកឯ ការសម្តែង ជាប្រភេទសិល្បៈដែលមនុស្សបង្ហាញអារម្មណ៍ គំនិត និងរឿងរ៉ាវតាមរយៈសកម្មភាពផ្ទាល់លើឆាក ឬតាមប្រព័ន្ធផ្សព្វផ្សាយ។ ការរៀនសម្តែងទាក់ទងនឹង ល្ខោនខ្មែរ របាំបុរាណ សិល្បៈភាពយន្ត និងរបាំសម័យថ្មីជាដើម។ មួយវិញទៀត ការសិក្សាទាក់ទងនឹងកីឡាវាក៏បានធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់វាដែរ ថែមទាំងបានជួយដ៏សុខភាពរបស់យើងឲ្យកាន់តែមានភាពរឹងមាំ មានសុខភាពល្អ។ ការចូលរួមក្នុងសកម្មភាពកីឡា និងហាត់ប្រាណជាប្រចាំ មិនត្រឹមតែជួយឲ្យរាងកាយមានកម្លាំងទេ ប៉ុន្តែជួយអភិវឌ្ឍសុខភាពផ្លូវចិត្ត និងធ្វើឲ្យជីវិតសកម្មកាន់តែមានគុណភាព។ ហើយការលេងកីឡា វាមានច្រើនប្រភេទដែលយើងអាចរៀនលេងបានដួចជាការលេងកីឡាបាល់ទាត់ ជួយបង្កើនសមត្ថភាពរាងកាយ សម្រួលចលនា និងការសហការជាក្រុម។ ការហាត់បាល់ទាត់ត្រូវការការត្រៀមខ្លួនឲ្យបានល្អ និងអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីពង្រឹងសាច់ដុំ និងបន្ថយការនឿយហត់។ ឯ ការរត់ ជាការហាត់ប្រាណមូលដ្ឋាន ដែលជួយពង្រឹងសុខភាពបេះដូង សួត និងសមត្ថភាពរាងកាយទូទៅ។ របៀបរត់ត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំជួយជៀសវាងជំងឺ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពសុាំ។ ការហាត់កីឡាតៃខ្វាន់ដូ និងការ៉ាតេ ជាកីឡាដែលផ្តោតលើការបង្កើនសមត្ថភាពការពារខ្លួន និងការបង្កើនភាពរឹងមាំដល់រាងកាយ។ ការវាយកូនបាល់ ជាកីឡាដែលជួយបង្កើនសមត្ថភាពសម្រួលចលនា និងភាពរឹងមាំរបស់រាងកាយ។ សកម្មភាពកីឡាទាំងនេះត្រូវបានរៀបចំក្នុងកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនសុខភាព និងជំនាញជីវិតរបស់សិស្សានុសិស្ស និងពង្រឹងចំណេះដឹង វិន័យ និងសីលធម៌តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សកម្មភាពក្រៅកម្មវិធីសិក្សាផ្នែកបញ្ញានិងសមត្ថភាព មានការរៀបចំសម្រាប់ពង្រឹងជំនាញនៃការគិត វិភាគ ការបញ្ចេញមតិ ការច្នៃប្រឌិតរបស់សិស្សានុសិស្ស និងមនុស្សគ្រប់រូប។ សកម្មភាពសំខាន់ៗរួមមាន ការនិយាយជាសាធារណៈ និងជួយពង្រឹងជំនាញក្នុងការបង្ហាញគំនិត ការប្រើភាសាសមរម្យ និងការបង្កើតទំនុកចិត្តនៅមុខសាធារណៈ។ ដើម្បីនិយាយឲ្យបានល្អសិស្សានុសិស្ស អាចហ្វឹកហាត់ការបញ្ចេញមតិ រៀបចំ និងត្រៀមអត្ថបទសម្រាប់ការនិយាយជាសាធារណៈ។ ការចូលរួមប្រកួតនិយាយជាសាធារណៈក្នុងសាលា ឬសហគមន៍ ធ្វើការវិភាគមតិ និងទទួលយកមតិកែលម្អពីលោកគ្រូអ្នកគ្រូ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្រោយពីមានភាពក្លាហាននិយាយជាសាធារណៈ វាបានជួយអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងភាពភ័យខ្លាច និងបង្កើតទំនាក់ទំនងល្អជាមួយអ្នកស្តាប់។ រីឯ ការជជែកដេញដោល បង្កើត និងអភិវឌ្ឍជំនាញក្នុងការពិភាក្សា ដោះស្រាយបញ្ហា និងបង្ហាញយោបល់យ៉ាងច្បាស់លាស់ និងទាក់ទាញ។ លើសពីនេះ សកម្មភាពរៀននិងហ្វឹកហាត់បច្ចេកទេសនៃការជជែកដេញដោល ដូចជាស្តាប់យ៉ាងយកចិត្តទុកដាក់ ការបង្ហាញចំណុចខ្លាំង និងចំណុចចំណាស់ ការរៀបចំក្រុម និងបង្កើតប្រធានបទសម្រាប់ជជែកដេញដោល។ រួមជាមួយនេះផងដែរ STEM Club គឺជាក្លឹបសិក្សាដែលផ្តោតលើការអភិវឌ្ឍជំនាញសំខាន់ៗក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ គោលបំណងចម្បងរបស់ក្លឹបនេះ គឺដើម្បីជួយសិស្សានុសិស្សបង្កើតចំណេះដឹងដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវិស័យទំនើប បច្ចេកវិទ្យា ក៏ដូចជាត្រៀមខ្លួនសម្រាប់តម្រូវការទីផ្សារការងារនាពេលអនាគត។ STEM Club ផ្តល់ឱកាសឲ្យសិស្សមានការចូលរួមក្នុងសកម្មភាពដូចជា ការស្រាវជ្រាវ បង្កើតគម្រោង និងការប្រកួតប្រជែងវិទ្យាសាស្ត្រ ដែលជួយបង្កើនការយល់ដឹង និងការច្នៃប្រឌិត។ ក្លឹបនេះក៏ជួយបង្កើតបរិយាកាសសិក្សាដែលផ្តល់ឱកាសឲ្យសិស្សស្វែងយល់ពីបច្ចេកវិទ្យា និងវិស្វកម្មតាមរយៈកម្មវិធីហាត់ប្រាណ និងព្រឹត្តិការណ៍ផ្សេងៗ។ ជំនាញទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើននៅក្នុងសតវត្សទី ២១។ ចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាបំពេញតម្រូវការរបស់សង្គមសម័យថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បើយើងនិយាយអំពី ការចូលរួមធ្វើការងារស្ម័គ្រចិត្ត វាគឺជាសកម្មភាពដែលមនុស្សធ្វើការជួយសហគមន៍។ ការងារស្ម័គ្រចិត្ត ជាវិធីដ៏ល្អក្នុងការផ្លាស់ប្តូរសង្គម និងអភិវឌ្ឍជំនាញទន់ (soft skills) របស់អ្នកចូលរួម ដូចជាជំនាញប្រាស្រ័យទាក់ទង ការចរចា និងស្វ័យទំនុកចិត្ត។ សិស្សានុសិស្ស និងយុវជនចូលរួមការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធន៍ការងារ ការអភិវឌ្ឍសមត្ថភាព និងចូលរួមចំណែកក្នុងការជួយសង្គម។ ណាមួយវិញទៀតវាអាចធ្វើឲ្យមានការរួមចំណែកពីវិស័យផ្សេងៗដូចជាការអប់រំ ការការពារបរិស្ថាន ការអភិវឌ្ឍសហគមន៍ និងការចូលរួមក្នុងកម្មវិធីសង្គម។ វាជាការលះបង់ពេលវេលា និងកម្លាំងដោយស្ម័គ្រចិត្ត ដើម្បីជួយអ្នកដទៃ និងអភិវឌ្ឍសង្គមដោយគ្មានការរំពឹងថានឹងចង់បានអ្វីមកវិញឡើយ។ ការចូលរួមទាំងអស់នេះហើយបានជួយបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍសហគមន៍។ ហើយជំរុញការសហការជាក្រុម និងការចែករំលែកធនធាន ជួយដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងតំបន់។ ទន្ទឹមនឹងនោះ បានជួយសម្រួលការរួមចំណែករបស់មនុស្សក្នុងការអភិវឌ្ឍសង្គម និងបង្កើតជីវិតដែលមានសុភមង្គល ។ ការចូលរួមក្នុងកម្មវិធីប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏មានសម្រាប់ពួកគេដែរ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់។ ការរៀបចំព្រឹត្តិការណ៍សម្អាតបរិស្ថាន និងសកម្មភាពស្ម័គ្រចិត្តផ្សេងៗ ដែលជួយបង្កើតសុភមង្គល និងការអភិរក្សធនធានធម្មជាតិ។ អ្វីដែលកាន់តែពិសេសនោះ ភាពជាអ្នកដឹកនាំក៏ជាចំណុចមួយដែលសំខាន់សម្រាប់យើងគ្រប់គ្នាត្រូវសិក្សាស្វែងយល់ផងដែរ។ វាគឺជាសមត្ថភាព និងតួនាទីរបស់បុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងណែនាំក្រុម ឬសហគមន៍មួយឲ្យសម្រេចបានគោលដៅ និងបំពេញភារកិច្ចដោយប្រសិទ្ធភាព។ អ្នកដឹកនាំល្អមិនត្រឹមតែបញ្ជា ប៉ុន្តែជួយបំផុសគំនិត និងបង្កើតទំនាក់ទំនងល្អក្នុងក្រុម ដើម្បីឲ្យសមាជិកធ្វើការជាសហគមន៍ និងមានភាពរួមគ្នា។ មួយទៀត ដើម្បីក្លាយជាអ្នកដឹកនាំល្អ មានទំនួលខុសត្រូវខ្ពស់ ច្បាស់លាស់ក្នុងការកំណត់ទិសដៅ ជាអ្នកផ្តល់ទិសដៅ និងណែនាំផ្លូវដល់ក្រុម។ ជាមួយគ្នានោះ ត្រូវមានភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិត និងការបង្កើតគំនិតថ្មីៗ អាចបង្កើនសហការណ៍ និងភាពជាដៃគូក្នុងក្រុម។ ការចូលរួមសកម្មភាព និងប្រជុំក្លឹបជាប្រចាំ អាចជួយពង្រឹងសមត្ថភាព និងបង្កើតទំនាក់ទំនងល្អជាមួយសមាជិកផ្សេងទៀត។ ជាពិសេស ចូលរួមអនុវត្តតួនាទីដែលបានចែកចាយក្នុងក្លឹប ដូចជាប្រធាន អនុប្រធាន ឬមុខងារផ្សេងៗ ដើម្បីធ្វើឲ្យសកម្មភាពក្លឹបមានប្រសិទ្ធភាព។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត គឺការចូលរួមសិក្ខាសាលាដែលជាសកម្មភាពរបស់អ្នកសិក្សា ឬបុគ្គលចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ឬវគ្គបង្រៀន ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗក្នុងវិស័យផ្សេងៗ។ ឧទាហរណ៍សិក្ខាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលនយោបាយ និងការអភិវឌ្ឍសហគមន៍ កម្មវិធីបណ្តុះបណ្តាល STEM និងបច្ចេកវិទ្យា សិក្ខាសាលាអប់រំសុខភាព និងបរិស្ថាន។ ជាមួយគ្នានោះផងដែរ អ្វីដែលយើងទទួលបានអត្ថប្រយោជន៍នៃការចូលរួមសិក្ខាសិលាគឺ ពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ បង្កើតឱកាសបង្កើតបណ្តាញទំនាក់ទំនង និងសហការណ៍។ សរុបសេចក្តីមក ការសិក្សាគឺមិនមានព្រំដែនទេ មនុស្សគ្រប់រូបគួរតែចេះសិក្សាទាំងនៅក្នុងសាលា និងក្រៅសាលា ដើម្បីបង្កើតជីវិតដែលពេញលេញ និងជោគជ័យ។